ផ្ទះអណ្ដែតទឹក គឺជាទម្រង់លំនៅឋានមួយដ៏ប្លែក និងជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ជាពិសេសនៅតាមដងទន្លេ និងបឹងទន្លេសាប។ ជីវិតរស់នៅក្នុងផ្ទះអណ្ដែតទឹកមានលក្ខណៈពិសេសមួយគឺ "ផ្ទះចង្អៀត ទំនាក់ទំនងស្អិតរមួត" ដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅ និងតម្លៃនៃសាមគ្គីភាពក្នុងសហគមន៍។ នៅក្នុងបរិបទនៃជីវិតរស់នៅលើផ្ទះអណ្ដែតទឹក ឬនៅតាមតំបន់ជនបទមួយចំនួន គឺជាការឆ្លុះបញ្ចាំងពីរបៀបរស់នៅដែលមានលក្ខណៈសាមញ្ញ ប៉ុន្តែពោរពេញទៅដោយភាពកក់ក្ដៅ និងសាមគ្គីភាព។ ឃ្លានេះមានន័យថា ទោះបីជាលំនៅឋានមានទំហំតូចចង្អៀត និងខ្វះខាតសម្ភារៈទំនើបៗក៏ដោយ ក៏សមាជិកក្នុងគ្រួសារ ឬសហគមន៍មានភាពជិតស្និទ្ធ និងស្រឡាញ់រាប់អានគ្នាទៅវិញទៅមកយ៉ាងស្អិតរមួត។ លក្ខណៈនៃ "ផ្ទះចង្អៀត"ផ្ទះមានទំហំតូច ហើយបែងចែកជាបន្ទប់មិនបានច្បាស់លាស់ឡើយ។ ពាក្យថា "ផ្ទះចង្អៀត" នៅក្នុងបរិបទនៃផ្ទះអណ្ដែតទឹក ឬជីវិតរស់នៅតាមជនបទ គឺសំដៅទៅលើលក្ខណៈពិសេសមួយចំនួនដែលបង្ហាញពីទំហំផ្ទះមានកម្រិត និងការរស់នៅជិតស្និទ្ធរវាងសមាជិកគ្រួសារ។ ផ្ទះចង្អៀតជាទូទៅមានទំហំតូច និងមានទីធ្លាមិនទូលាយ។ ផ្ទះខ្លះមានបន្ទប់គេង បន្ទប់ទទួលភ្ញៀវ និងផ្ទះបាយនៅកន្លែងតែមួយ ឬបែងចែកដោយផ្ទាំងក្រណាត់តែប៉ុណ្ណោះ។ លក្ខណៈនេះធ្វើឲ្យសមាជិកគ្រួសារត្រូវរស់នៅជិតស្និទ្ធជាមួយគ្នា។ ដោយសារផ្ទះមានទំហំតូច ការទុកដាក់សម្ភារៈក៏មានកម្រិតដែរ។ នេះធ្វើឲ្យគ្រួសាររស់នៅដោយសាមញ្ញ និងមិនសូវមានរបស់របរប្រើប្រាស់ច្រើន។ ផ្ទះចង្អៀតខ្លះអាចគ្មានបង្អួចគ្រប់គ្រាន់ ដែលធ្វើឲ្យលំហូរខ្យល់មិនសូវល្អ។ យ៉ាងណាមិញ ផ្ទះអណ្ដែតទឹកវិញ ច្រើនតែមានលក្ខណៈបើកចំហរ ដែលជួយឲ្យខ្យល់ចេញចូលបានល្អ។ ដោយសារការរស់នៅជិតគ្នា សមាជិកគ្រួសារត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក ហើយការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការប្រចាំថ្ងៃគឺជាទម្លាប់មួយដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ផ្ទះមួយអាចមានមនុស្សច្រើនរស់នៅ ដែលធ្វើឲ្យទីធ្លាមានភាពចង្អៀត។ ដោយសារតែទំហំផ្ទះតូច មិនអាចដាក់សម្ភារៈបានច្រើននោះទេ។ នេះធ្វើឲ្យជីវិតរស់នៅមានលក្ខណៈសាមញ្ញ និងមិនសូវជាពឹងផ្អែកលើសម្ភារៈទំនើបៗ។ កត្តានាំឲ្យ "ទំនាក់ទំនងស្អិតរមួត"ដោយសារតែទីធ្លាផ្ទះចង្អៀត សមាជិកគ្រួសារត្រូវចំណាយពេលជាមួយគ្នាស្ទើរគ្រប់ពេលវេលា ដែលធ្វើឲ្យពួកគេមានភាពជិតស្និទ្ធ និងស្គាល់ពីគ្នាច្បាស់។ នៅក្នុងជីវភាពរស់នៅរបស់ប្រជាជននៅតាមផ្ទះអណ្ដែតទឹក ភាពស្អិតរមួតរបស់ពួកគេកើតឡើងដោយសារកត្តាជាច្រើនដែលធ្វើឲ្យសមាជិកគ្រួសារ និងសហគមន៍មានភាពជិតស្និទ្ធជាមួយគ្នា។ កត្តានេះធ្វើឲ្យពួកគេរៀនពីរបៀបយល់ចិត្តគ្នា និងដោះស្រាយបញ្ហារួមគ្នា ដែលបង្កើតបានជាចំណងដ៏រឹងមាំមួយ។ ជីវភាពរស់នៅនៅតាមផ្ទះអណ្ដែតទឹកភាគច្រើនពាក់ព័ន្ធនឹងការងារនេសាទ ដែលទាមទារកិច្ចសហប្រតិបត្តិការខ្ពស់។ ការធ្វើការងាររួមគ្នាជួយឲ្យសមាជិកគ្រួសារមានភាពជិតស្និទ្ធជាមួយគ្នា និងរៀនពីរបៀបជួយគ្នាទៅវិញទៅមក។ ដោយសារតែការរស់នៅនៅតាមដងទន្លេ ឬបឹង សហគមន៍ត្រូវប្រឈមនឹងបញ្ហាដូចគ្នា។ នេះធ្វើឲ្យពួកគេរៀនពីរបៀបសាមគ្គីគ្នា និងជួយគ្នាទៅវិញទៅមកនៅពេលជួបការលំបាក។ កត្តានេះធ្វើឲ្យពួកគេមានការគោរព និងស្រឡាញ់គ្នាទៅវិញទៅមក ហើយរួមរស់ជាមួយគ្នាដោយសន្តិភាព។ ជីវិតរស់នៅក្នុងផ្ទះចង្អៀតតម្រូវឲ្យមានការ ចែករំលែក និងការយល់ចិត្តគ្នាទៅវិញទៅមក។ ការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការប្រចាំថ្ងៃ គឺជាទម្លាប់មួយដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ដើម្បីរស់នៅបាន សមាជិកគ្រួសារត្រូវធ្វើការងារជាក្រុម ហើយនេះជាកត្តាដ៏សំខាន់មួយក្នុងការ ពង្រឹងសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ រវាងគ្នាទៅវិញទៅមក។ ផ្ទះអណ្ដែតទឹក គឺជាទម្រង់លំនៅឋានមួយដ៏ប្លែក និងជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ជាពិសេសនៅតាមដងទន្លេ និងបឹងទន្លេសាប។ ជីវិតរស់នៅក្នុងផ្ទះអណ្ដែតទឹកមានលក្ខណៈពិសេសមួយគឺ "ផ្ទះចង្អៀត ទំនាក់ទំនងស្អិតរមួត" ដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅ និងតម្លៃនៃសាមគ្គីភាពក្នុងសហគមន៍។ បម្រែបម្រួលបច្ចុប្បន្ន ផ្ទះអណ្ដែតទឹកមួយចំនួនបានប្ដូរពីការប្រើប្រាស់សម្ភារៈធម្មជាតិដូចជាឫស្សី និងឈើ ទៅជាសម្ភារៈទំនើបដូចជា ស័ង្កសី និងបេតុង។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា ទូរសព្ទដៃ និងទូរទស្សន៍ បានផ្លាស់ប្តូរទម្លាប់រស់នៅរបស់ប្រជាជននៅតាមផ្ទះអណ្ដែតទឹក។ និរន្តរភាព ទោះបីជាមានការផ្លាស់ប្តូរក៏ដោយ ក៏ប្រជាជននៅតាមផ្ទះអណ្ដែតទឹកនៅតែបន្តរក្សាទុកនូវ វប្បធម៌ និងប្រពៃណី របស់ពួកគេ។ ជីវិតរស់នៅក្នុងផ្ទះអណ្ដែតទឹកនៅតែមាន ភាពចុះសម្រុងជាមួយធម្មជាតិ។ ពួកគេពឹងផ្អែកលើធនធានទឹកសម្រាប់ជីវភាពរស់នៅ និងការចិញ្ចឹមសត្វ។